កីឡាម៉ូតូទឹក គឺជាកីឡាដែលប្រើម៉ូតូទឹកបើកបរក្នុងទឹកបានដោយភាគច្រើនគេបើកបរវានៅលើទន្លេ ឬសមុទ្រ។ នៅកម្ពុជា កីឡានេះបានចាប់ផ្ដើមកើតឡើងនៅដើមឆ្នាំ ២០១០ សម្រាប់ការកម្សាន្តរបស់អ្នកទេសចរនៅតាមខេត្តទេសចរណ៍ដូចជា សៀមរាប កំពត កែប និងព្រះសីហនុ។ យ៉ាងណាមិញ កីឡានេះបានឈានចូលទៅក្នុងវិស័យអាជីព និងកីឡាអន្តរជាតិតាំងពីឆ្នាំ ២០១៧ មកម្លេះ។ ដោយការបង្កើត សហព័ន្ធកីឡាម៉ូតូទឹកនេះបានទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំយុវជន និងកីឡារបស់ប្រទេសកម្ពុជា។ ដំណើរការនិងចំនួននៃការកើនឡើងនូវការចូលចិត្តកីឡានេះក៏ធ្វើឱ្យមានការអភិវឌ្ឍន៍ពីមួយដំណាក់ទៅមួយដំណាក់កាល។ ការអភិវឌ្ឍន៍សំខាន់ៗរួមមានឆ្នាំ ២០១៧-២០១៨ ជាឆ្នាំដែលសហព័ន្ធបានចាប់ផ្ដើមបណ្តុះបណ្តាលអ្នកបើកបរ ជាផ្លូវការដំបូង ក៏ដូចជាផ្ដួចផ្ដើមការប្រកួតលក្ខណៈខ្នាតតូចនៅក្នុងប្រទេសផងដែរ។ បន្តមកទៀតឆ្នាំ ២០២២ កម្ពុជាបានបង្កើតជម្រើសជាតិ Jet Ski និងចូលរួមការប្រកួត Jet Ski World Cup នៅប្រទេសថៃ ជាលើកដំបូង។ ហើយនៅក្នុងឆ្នាំ ២០២៣ កីឡាករខ្មែរបានទទួលជ័យជំនះដ៏លេចធ្លោក្នុងការប្រកួតខ្នាតអន្តរជាតិមួយ ដោយទទួលបានពានរង្វាន់ឈ្នះមេដាយមាសនិងប្រាក់លើកទឹកចិត្ត។ ឈានមកដល់ឆ្នាំ ២០២៥បច្ចុប្បន្ន Jet Ski បានចូលជាជម្រើសកីឡាថ្នាក់ជាតិ និងមានគម្រោងសាងសង់គ្រឿងបរិក្ខារ Jet Ski Park សម្រាប់ហ្វឹកហាត់ និងប្រកួតក្នុងស្រុក។ ទន្ទឹមនិងនេះ ការអភិវឌ្ឍន៍ក៏ត្រូវពឹងផ្អែកលើឯកទេស និងការផ្សព្វផ្សាយជាគ្រឹះសម្រាប់ឈានទៅដល់ការរីកចម្រើនផងដែរ។ ដោយសហព័ន្ធក៏បានចងក្រងកម្មវិធីបណ្តុះបណ្តាល អង្គភាពគ្រប់គ្រងសុវត្ថិភាពក្នុងទឹក និងសហការជាមួយសាលាកីឡាបរទេស ដើម្បីអភិវឌ្ឍជំនាញអ្នកបើកបរខ្មែរ។ ក្រៅពីនេះ ការផ្សព្វផ្សាយតាមប្រព័ន្ធសង្គម និងបណ្តាញវីដេអូ បានជួយឲ្យយុវជនមានចំណាប់អារម្មណ៍កាន់តែខ្ពស់ចំពោះ Jet Skiផងដែរ ។ ជាក់ស្តែងក្នុងរយៈពេលពេញមួយទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានសម្រេចបាននូវសមិទ្ធផលជាច្រើន និងចូលរួមការប្រកួត Jet Ski នៅលើឆាកអន្តរជាតិយ៉ាងសកម្ម។ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចងក្រងជម្រើសជាតិ បណ្តុះបណ្តាលបច្ចេកទេស និងរៀបចំការប្រកួតក្នុងស្រុក និងក្រៅស្រុក ដើម្បីលើកកម្ពស់សមត្ថភាពកីឡាករខ្មែរ។ ក្រឡេកមកមើលសមិទ្ធផលសំខាន់ៗមានដូចជាការចូលរួម Jet Ski World Cup និង World Series នៅប្រទេសថៃដូចគ្នា។ ដោយការប្រកួតនេះ គឺជាការប្រកួតធំជាងគេនៅអាស៊ី និងមានការចូលរួមពីកីឡាករស្ទើរទាំងពិភពលោក។ កីឡាករខ្មែរម្នាក់ បានឈ្នះមេដាយប្រាក់នៅព្រឹត្តិការណ៍ Jet Ski World Cup ឆ្នាំ ២០២៣ ក្នុងប្រភេទ Novice Runabout Stock។ ក្នុងឆ្នាំ ២០២៤ ក្រុមជម្រើសជាតិ Jet Ski កម្ពុជា បានឈ្នះ មេដាយមាសមួយ និងមេដាយសំរិទ្ធពីរដុំ ក្នុងព្រឹត្តិការណ៍ Jet Ski Pro Tour នៅប្រទេសថៃ។ ចំណែកឯការប្រកួតក្នុងស្រុក ចាប់ពីឆ្នាំ ២០២១មក សហព័ន្ធ Jet Ski បានរៀបចំការប្រកួតជាតិជារៀងរាល់ឆ្នាំដោយចូលរួមពីកីឡាករតាមខេត្តនានា ដូចជា ព្រះសីហនុ កំពត កែប សៀមរាប និងភ្នំពេញ។ ការប្រកួតក្នុងស្រុកទាំងនេះបានជួយបង្កើតកីឡាករថ្មីៗ និងជ្រើសរើសអ្នកមានសក្ដានុពលចូលជម្រើសជាតិ។ ការចូលរួមសហគមន៍អន្តរជាតិ Jet Ski មានដូចជាកម្ពុជាបានក្លាយជាសមាជិកសកម្មនៃសហព័ន្ធ Jet Ski អាស៊ី Asian Jet Sports Boating Association A និង International Jet Sports Boating Association ដែលអនុញ្ញាតឲ្យកីឡាករខ្មែរចូលរួមក្នុងការប្រកួតលំដាប់អន្តរជាតិបានច្រើនប្រភេទ។ កីឡាករខ្មែរបានចូលរួមវគ្គបណ្តុះបណ្តាលបច្ចេកទេសនៅប្រទេសថៃ និងសិង្ហបុរី ដើម្បីបង្កើនជំនាញលើការគ្រប់គ្រងម៉ាស៊ីន Jet Ski ក៏ដូចជាការបើកបរជាអាជីព។ ដោយសហព័ន្ធបានទាក់ទាញការគាំទ្រពីវិស័យឯកជន និងអាជីវកម្មទេសចរណ៍ ដើម្បីផ្ដល់ជូនម៉ាស៊ីន Jet Ski ប្រកបដោយគុណភាពខ្ពស់សម្រាប់ហ្វឹកហាត់ និងប្រកួត។ ជាក់ស្តែង នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ លើវិញ្ញាសាការប្រណាំងម៉ូតូទឹក នៅបរិវេណទីលានសម្ដេចតេជោ ឆ្នេរកន្ទុយនាគស្ថិតនៅ ក្រុងព្រះសីហនុ ក្រោមការចូលរួមពី អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាព កម្លាំងសមត្ថកិច្ច លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស បានចូលរួមយ៉ាងច្រើនកុះករ។ ដោយនៅពេលនោះខេត្តព្រះសីហនុ បានរៀបចំការប្រកួតចំនួន៣ប្រភេទកីឡា គឺកីឡាទូកក្តោង កីឡាម៉ូតូទឹក កីឡាបាល់ទះ និងកីឡាម៉ូតូទឹកលើឆ្នេរខ្សាច់ផងដែរ។ ដូច្នេះកីឡាម៉ូតូទឹក ត្រូវបានរដ្ឋបាលកីឡាជាតិដាក់បញ្ចូលជាផ្លូវការក្នុងកម្មវិធីប្រកួតកីឡាជាតិ ដោយទទួលស្គាល់នូវការរីកចម្រើននៃកីឡាថ្មីៗ និងដើម្បីលើកកម្ពស់វិស័យកីឡាដែលមានការច្នៃប្រឌិត និងទាក់ទាញយុវជន។ កីឡាម៉ូតូទឹក Jet Ski គឺជាប្រភេទកីឡាថ្មីមួយដែលបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពិសេសចំពោះយុវជនដែលចូលចិត្តល្បឿន និងការផ្សងព្រេងលើផ្ទៃទឹក។ ការបញ្ចូលនេះគឺជាជំហានសំខាន់មួយដើម្បីលើកស្ទួយកីឡាថ្មី និងបង្កើតឱកាសឱ្យអ្នកចូលរួមបង្ហាញសមត្ថភាពរបស់ខ្លួន។ បន្ថែមពីលើនេះ កីឡានេះត្រូវបានគ្រប់គ្រងដោយសហព័ន្ធកីឡាម៉ូតូទឹកជាតិ និងមានការសហការជិតស្និទ្ធពីមន្ទីរជំនាញដើម្បីធានាសុវត្ថិភាព និងគោលការណ៍ជាស្តង់ដារ។ កីឡាម៉ូតូទឹកមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍជាកីឡាជាតិ និងអនាគតអន្តរជាតិ។ ដើម្បីជំរុញកីឡានេះ និងដឹកនាំទៅកាន់ទិសដៅរីកចម្រើន ត្រូវមានវិធានការសំខាន់ៗដូចជាការបង្កើតស្ថាប័នឯកទេស និងការបណ្ដុះបណ្ដាល។ ដោយត្រូវបង្កើតមណ្ឌលហ្វឹកហាត់ សម្រាប់យុវជននិងអ្នកដែលចង់បង្កើតនៅជំនាញនៃកីឡាមួយនេះ។ ព្រមទាំងការផ្តល់ជូននូវវគ្គបណ្ដុះបណ្ដាលជំនាញពីអ្នកជំនាញជាតិ និងអន្តរជាតិ ដើម្បីបង្កើតសមត្ថភាពអាជីព។ គឺមានគោលបំណងដើម្បីអភិវឌ្ឍកីឡានេះ ត្រូវការការវិនិយោគលើម៉ូតូទឹកគុណភាពខ្ពស់ បច្ចេកវិទ្យាថ្មីៗ និងឧបករណ៍សុវត្ថិភាព។ ដោយសហការជាមួយសហព័ន្ធ Jet Ski អន្តរជាតិ អាចនាំឱ្យកម្ពុជា រៀបចំកីឡាប្រកួត Jet Ski ពិសេស ដូចជា “Cambodia International Jet Ski Championship” ដែលជាចំណុចទាក់ទាញទេសចរណ៍ និងពង្រឹងកេរ្តិ៍ឈ្មោះកីឡាជាតិ។ ត្រូវដាក់បញ្ចូលចំណេះដឹងកីឡាម៉ូតូទឹកក្នុងកម្មវិធីអប់រំកីឡារបស់សាលា ឬមជ្ឈមណ្ឌលសិក្សា ហើយផ្សព្វផ្សាយកីឡានេះតាមបណ្តាញសង្គម ទូរទស្សន៍ និងកម្មវិធីពិសេស ដើម្បីបង្កើតការយល់ដឹងទូទៅ។ ការដាក់ចេញនូវគោលនយោបាយជំរុញកីឡាថ្មី រួមទាំង Jet Ski ជាកីឡាប្រកួតស្ដង់ដារ នឹងជួយឱ្យគ្រប់មណ្ឌលសុខាភិបាល ក្រុមហ៊ុនឯកជន និងសហគមន៍ យល់ឃើញពីសារៈសំខាន់ និងចូលរួមអភិវឌ្ឍន៍យ៉ាងសកម្ម។ ដូច្នេះកីឡាម៉ូតូទឹកគឺជាកីឡាថ្មីមានសក្តានុពលរីកចម្រើន ខណៈដែលការបញ្ចូលវាក្នុងកម្មវិធីប្រកួតជាតិ ជាជំហានដ៏សំខាន់។ ដោយមានយុទ្ធសាស្ត្រស្តីពីការបណ្តុះបណ្តាល ការវិនិយោគ ការប្រកួតអន្តរជាតិ និងគោលនយោបាយជាតិ នឹងជួយឱ្យកម្ពុជាអាចក្លាយជាប្រទេសឈានមុខក្នុងវិស័យកីឡាម៉ូតូទឹកក្នុងតំបន់។